រឿង អាខ្វាក់ អាខ្វិន គឺជាប្រភេទរឿងព្រេងនិទានរបស់ខ្មែរ ដែលជាទូទៅមិនមានឆ្នាំនិពន្ធច្បាស់លាស់ ឬអ្នកនិពន្ធជាក់លាក់នោះទេ។ វាជាមរតកអក្សរសាស្ត្រដែលបានបន្សល់ទុកពីដូនតាខ្មែរតាមរយៈការនិទានតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ។ នៅក្នុងសាច់រឿងនិយាយពី បុរសពីរនាក់ ម្នាក់ខ្វាក់ភ្នែកទាំងសងខាង និងម្នាក់ទៀតខ្វិនជើងទាំងពីរ ពួកគេបានធ្វើជាអ្នកបម្រើគេដូចគ្នា ហើយថៅកែសុទ្ធតែជាមនុស្សចិត្តអាក្រក់ ។ ដោយទ្រាំនឹងការងារលំបាកលំបិនមិនបាន អាខ្វិន បានបបួលអាខ្វាក់រត់ចេញពីទីនោះ ដោយដំបូងពួកគេសម្រេចចិត្តរត់តាមផ្លូវទឹកដោយជិះទូក ។ តែដោយមិនចេះអុំទូក ពួកគេបានត្រឹមតែអុំវិលនៅនឹងកន្លែងរហូតដល់ភ្លឺ ទើបម្ចាស់ផ្ទះដឹងហើយនាំពួកគេត្រឡប់ទៅវិញ ។ ក្រោយមក ពួកគេក៏បបួលគ្នារត់ម្តងទៀតតាមផ្លូវគោក ដោយអាខ្វិនជិះលើកអាខ្វាក់ ហើយអាខ្វិនជាអ្នកប្រាប់ផ្លូវ ។ បីថ្ងៃក្រោយមក ពួកគេបានទៅដល់ស្រុកមួយដែលមានខ្លាកាចសាហាវ ។ អាខ្វាក់ ដែលមិនខ្លាចអ្វីបានប្រើល្បិចបោកខ្លាឱ្យគិតថាខ្លួនជា ឃ្លេ ដែលជាសត្វខ្លាំងជាងខ្លា ។ អាខ្វាក់ បានចាប់ខ្លាមកចាក់ច្រមុះដើម្បីយកទៅភ្ជួរស្រែ ធ្វើឱ្យខ្លាភ័យរត់ចូលព្រៃបាត់ទៅ ។ ពួកគេបានបន្តដំណើរ ហើយរកឃើញរបស់របរដូចជាខ្សែពួរ ចង្អេរ អណ្តើក និងឆ្នាំងបាយមួយ ។ បន្ទាប់មកក៏បានជួបនឹងអ្នកយកឃ្មុំ ហើយអាខ្វាក់ក៏បានស្រែកទៅអ្នកយកឃ្មុំសុំចែកឃ្មុំគ្នាស៊ី។ អ្នកយកឃ្មុំក៏សុំស៊ីតែទឹកទេ ហើយទុកសាច់ឱ្យអាខ្វាក់ បន្ទាប់មកអ្នកយកឃ្មុំហុចបំពង់ចុកឆ្នុកជិតហុចឱ្យអាខ្វាក់ ។ ក្រោយមកទៀត អ្នកទាំងពីរស្រាប់តែឃ្លានបាយ ក៏នាំគ្នាទៅសម្រាកក្រោមដើមឈើមួយ។ តែដោយសារនៅក្នងឆ្នុកនោះជាលាមកអ្នកយកឃ្មុំ មិនមែនជាសាច់ឃ្មុំនោះឡើយ ធ្វើឲ្យពួកគេខឹងយ៉ាងខ្លាំង។ ពេលពួកគេនាំគ្នាលាងដៃរួច ក៏នាំគ្នាទៅរកអ្នកយកឃ្មុំសងសឹក។ ក្រោយមក ពួកគេបានទៅដល់សាលាដំណាក់មួយដែលជាកន្លែងសម្រាប់យក្សស៊ីមនុស្ស ដូច្នេះពួកគេក៏សម្រេចចិត្តចូលសម្រាកនៅទីនោះ។ អាខ្វាក់ លឺហើយអរណាស់ ក៏ឲ្យអាខ្វិនយលបាយនំចំណីឱ្យខ្លួនស៊ី នឹងអាលមានកំលាំងសម្លាប់យក្យ លុះអាខ្វាក់ស៊ីបាយឆ្អែតហើយក៏បានបិទទ្វារសាលាជិតឈឹង។ លុះដល់ពេលព្រលប់បន្តិច ល្មមវេលាយក្សមកដល់ព្ទសន្ធឹកដូចព្យុះលាន់ខ្ទរទាំងដី។ អាខ្វិន ភ័យណាស់ស្មើរនឹងលេចអាចម៍លេចនោម រីឯនាងពៅ ក៏សន្លប់ក្នុងស្គរ។ អាខ្វាក់ ឮសន្ធឹកយក្សមកមិនខ្លាចអង្គុយចាំនៅមាត់ទ្វាររងចាំយក្សមកដល់។ លុះពេលយក្សមកដល់ឃើញទ្វារសាលាបិទ យក្សស្រែកសន្ធាប់ដូចរន្ទះថា "នរណាបិទទ្វារសាលាអញ?”។ អាខ្វាក់ ដែលមិនចេះខ្លាច បានបញ្ឆោតយក្សឱ្យគិតថា ចង្អេរជាថ្លើមរបស់ខ្លួន អណ្តើកជាចៃ ហើយខ្សែពួរជា រោមជើង ធ្វើឱ្យយក្សភ័យខ្លាចហើយរត់បាត់ ។ ក្រោយពេលនាងពៅក្រោកពីសន្លប់ ក៏ប្រាប់នាយខ្វាក់ថា នៅមានយក្ខិនីម្នាក់ទៀតដែលចេញមកនៅពេលយប់។ លុះយប់បន្តិច យក្ខិនីនោះហោះមកលឺសន្ធឹកដូចផ្គរ។ អាខ្វាក់ បិទទ្វារត្រៀមខ្លួនរួចជាស្រេច ឈរកាន់ដាវនៅមាត់ទ្វារ។ ពេលយក្ខិនីមកដល់ វាច្រានទ្វារអើតកចូលមក អាខ្វាក់ ឮសន្ធឹកយក្ខច្រានទ្វារ ក៏កាប់ត្រូវយក្ខដាច់កស្លាប់នៅនឹងកន្លែង។ អាខ្វាក់ អាខ្វិន ដឹងថាយក្ខស្លាប់ហើយ ក៏បបួលគ្នាយកមាសប្រាក់នោះចេញទៅ។ បន្ទាប់ពីសម្លាប់យក្សហើយ ពួកគេបានយកមាសប្រាក់ដែលនៅទីនោះចេញមក ។ ពេលចែកទ្រព្យសម្បត្តិ អាខ្វិន ចង់បោកអាខ្វាក់ ដោយរើសរបស់ល្អដាក់មុខខ្លួន ប៉ុន្តែអាខ្វាក់ជាមនុស្សមានប្រាជ្ញា ក៏ដឹងហើយរើសយករបស់មុខអាខ្វិនវិញ ។ ពួកគេបានប្រកែកគ្នា រហូតដល់ផ្លែក្រសាំងធ្លាក់ត្រូវក្បាលអាខ្វាក់ ធ្វើឱ្យអាខ្វាក់ខឹងធាក់អាខ្វិនត្រង់ជើង ។ អាខ្វិនខឹងក៏ដាល់ភ្នែកអាខ្វាក់ ធ្វើឱ្យអាខ្វាក់ភ្លឺភ្នែកឡើងវិញទាំងសងខាង ។ និយាយពី នាងពៅវិញ ព្រឹកឡើងអស់មនុស្សម្នាគេមកមើល ឃើញនាងនៅរស់ ហើយឃើញយក្ខងាប់ចង្គ្រាងនៅមាត់ទ្វារ អស់មនុស្ស ក៏ចូលទៅក្រាបទូលស្តេចតាមដំណើរ។ នាងពៅ ក៏បានទៅទូលរឿងទាំងអស់ដល់ព្រះបិតា ហើយស្តេចក៏ត្រេកអរយ៉ាងខ្លាំង ។ នាងពៅ ក៏បានទៅទូលរឿងទាំងអស់ដល់ព្រះបិតា ហើយស្តេចក៏ត្រេកអរយ៉ាងខ្លាំង ទ្រង់បញ្ជាសេនាប្រកាសរកអ្នកដែលសម្លាប់យក្ខ ទ្រង់នឹងប្រទាននាងពៅ ជាព្រះមហេសី ហើយឱ្យឡើងសោយរាជ្យជាស្តេចផែនដី។។ ក្រោយបានឮការប្រកាស ពួកគេក៏បានទៅដល់ព្រះរាជវាំង នាយខ្វាក់ និង នាយខ្វិន ប្រញាប់ចូលគាល់ស្តេចក្រាបទូលតាមដំណើររឿងទាំងអស់។ បន្ទាប់មកព្រះអង្គក៏ផ្សំផ្គុំបុត្រីរៀបអភិសេកជាមួយនាយខ្វាក់ ឡើងសោយរាជជំនួសព្រះអង្គ។ ចំណែក នាយខ្វិន ក៏បានឡើងធ្វើជាឧបរាជ បានសុខសាន្តជារៀងដរាបតទៅ។ រឿង «អាខ្វាក់ អាខ្វិន» គឺជាគតិលោកមួយដែលបង្កប់នូវតម្លៃអប់រំដ៏ជ្រាលជ្រៅជាច្រើនសម្រាប់អ្នកអានគ្រប់វ័យ។ រឿងនេះបានបង្ហាញយ៉ាងច្បាស់អំពីភាពសំខាន់នៃ សាមគ្គីភាព ការចេះសម្របខ្លួន និង ការប្រើប្រាស់គំនិតប្រាជ្ញា ក្នុងការដោះស្រាយបញ្ហាជីវិត។ វាបង្ហាញយ៉ាងច្បាស់ថា ទោះបីជាមនុស្សមានចំណុចខ្វះខាត ឬពិការភាពក៏ដោយ ក៏ពួកគេនៅតែអាចរស់រានមានជីវិត និងជោគជ័យបានដែរ ប្រសិនបើពួកគេចេះរួបរួមសាមគ្គី និងជួយបំពេញគ្នាទៅវិញទៅមក។ ។ សរុបមក រឿង «អាខ្វាក់ អាខ្វិន» គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃនៃ សាមគ្គីភាព ការច្នៃប្រឌិត ការសម្របខ្លួន និងសេចក្តីសប្បុរស ដែលជាគុណតម្លៃសំខាន់សម្រាប់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល។